ស្រាស គឺជាគ្រឿងស្រវឹងមានជាតិអាល់កុលម្យ៉ាង ដែលជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងប្រពៃណីខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ការបិតស្រាស គឺជាដំណើរការដ៏ស្មុគស្មាញមួយ ដែលទាមទារនូវភាពប៉ិនប្រសប់ និងបទពិសោធន៍។ គេនិយមយកស្រាសទៅពិសានៅពេលមាន កម្មវិធីបុណ្យ នានា រួមមានដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ។ ជាពិសេសវាក៏មានវត្តមានក្នុង កម្មវិធីអាពាហ៍ពិពាហ៍ ផងដែរ។ ម្យ៉ាងវិញទៀត ស្រាសក៏ជាភេសជ្ជៈសម្រាប់ ហូបជុំគ្នាក្នុងគ្រួសារ ហើយវាក៏អាចជាការជួបជុំមិត្តភក្តិតាមបែបបុរាណផងដែរ។ វត្ថុធាតុដើមសំខាន់ៗ ដើម្បីបិតស្រាស គេត្រូវការវត្ថុធាតុដើមសំខាន់ៗមួយចំនួន។ អង្ករដំណើប គឺជាវត្ថុធាតុដើមចម្បងសម្រាប់ធ្វើបាយស្រា។ អង្ករដំណើបមានជាតិស្ករខ្ពស់ណាស់ ហើយជាតិស្ករនេះងាយស្រួលសម្រាប់ដំណើរការ ការបណ្ដុះមេ។ មេស្រា ឬ មេដំបែ នេះជាដំណាក់កាលសំខាន់បំផុត វាបម្លែងជាតិស្ករក្នុងអង្ករឲ្យទៅជាអាល់កុល ហើយមេស្រាធ្វើពីបាយអង្ករ ដោយគេលាយវាជាមួយគ្រឿងផ្សំសម្ងាត់មួយចំនួន បន្ទាប់មក យកទៅហាលឲ្យស្ងួត។ ទឹកស្អាត សម្រាប់លាយជាមួយបាយស្រា វាក៏សម្រាប់ចំហុយផងដែរ។ ដំណើរការបិតស្រាស បែបបុរាណ ជាទូទៅមានដំណាក់កាលសំខាន់ៗដូចខាងក្រោម។ នៅផ្ទះនេះគេចំហុយស្រាម្តងៗបាន១៥លីត្រ ដែលជាចំណុះទំហំល្មម ព្រោះនៅកន្លែងខ្លះ ដោយសារទំហំឆ្នាំងតូចជាង ចំហុយម្តងបានតែ១០លីត្រប៉ុណ្ណោះ។ ហើយផ្ទុយទៅវិញកម្រិតនៅទីខ្លះផ្សេងទៀតអាចបានរហូតដល់២០លីត្រ ឬលើសពីនោះទៀតផង។ បាយដែលគេយកមកប្រើអាចដាំនឹងអង្ករសម្រូបក៏បាន សម្រិតក៏បាន ធ្វើម្តេចឲ្យតែបាយនោះជាប្រភេទបាយរឹង។ អង្ករមួយគីឡូកើតចេញជាស្រាបានមួយលីត្រ ឬក៏លើសនោះបន្តិច។ ពេលដាំបាយឆ្អិនហើយ គេយកបាយនោះទៅពង្រាយលើកន្ទេលសិន។ ធ្វើរបៀបនេះគឺដើម្បីយកមេដំបែដែលគេបុកបំបែកឲ្យម៉ត់ មកច្របល់លាយជាមួយឲ្យសព្វ ។ គេយកបាយដែលលាយជាមួយមេហើយនោះមកចាក់ទុកក្នុងកែវ ឬពាងមួយ ។ កែវ ឬពាងនោះត្រូវឲ្យស្ងួតចែស បើពុំដូច្នោះទេស្រានឹងកើតជាតិជូរ ហើយគេទុកបាយឲ្យកាច់ចោលក្នុងនោះ២យប់ ដោយប្រើពាក្យថា «បន្ទុំ»។ ក្នុងរយៈពេលនោះទឹកជោរចេញដោយខ្លួនឯង ទើបបន្ទាប់មកគេចាក់ទឹកសាបថែមហើយទុកចោល២យប់តទៅទៀត។ រយៈពេលនេះអាចយូរជាងនេះ អាស្រ័យលើអាកាសធាតុ និងប្រភេទមេស្រា។ ពេលនោះគេអាចចាប់ផ្តើមចំហុយហើយ គេយកបាយដែលកាច់ ហៅថា «បាយស្រា» នោះមកចាក់ក្នុងឆ្នាំងធំមួយដែលគេដាក់នៅលើចង្ក្រានប្រភេទហៅថា «គុក»។ ឆ្នាំងនោះត្រូវរៀបចំយ៉ាងណាឲ្យបំពង់ជ័រមួយចូលតាមគ្របបានដើម្បីចំហុយ ហើយគេត្រូវធ្វើយ៉ាងណាបិតគ្របនោះឲ្យជិតពុំឲ្យខ្យល់ចូលបានទាល់តែសោះ។ ពាក្យថា «បិត» ត្រង់នេះ គិតទៅសំខាន់ណាស់ ដ្បិតជាពាក្យដែលយកទៅប្រើក្នុងការផលិតស្រាទាំងមូល។ បំពង់ជ័រដែលនិយាយអម្បាញ់មិញ គេបញ្ចូលទៅក្នុងឆ្នាំងនោះតាមបំពង់លោហៈដែលផ្សាភ្ជាប់តាមគម្របឆ្នាំងសម្រាប់ឲ្យចំហាយស្រារត់ចេញតាមនោះ។ ចុងម្ខាងទៀតនៃបំពង់នេះ គេយកមកតភ្ជាប់នឹងបំពង់លោហៈ ដែលជាផ្នែកនៃវត្ថុមួយហៅថា «ប៉ោល» ។ ប៉ោលនោះប្រហោងក្នុងសុទ្ធ គ្មានអ្វីនៅក្នុងឡើយ ឯនាទីរបស់វាគឺសម្រាប់ឲ្យចំហាយស្រា ហៅថា «ចំហាយ» ដែលចេញមកពីឆ្នាំងបាយស្រាកំពុងដាំក្តៅឆ្លងតាមនោះនៅកណ្តាលពាងធំមួយដែលមានទឹកត្រជាក់។ ទឹកនោះសោតក៏គេឧស្សាហ៍ដូរជារឿយៗដែរ ព្រោះតែកាលណាក្តៅញើសមិនអាចចេញមកទេ វានឹងខ្ពុលនៅក្នុងឆ្នាំងធ្វើឲ្យរបើកគ្រប។ ស្រាដែលហូរចេញដំបូងមានកម្រិតដល់ទៅ៧០អង្សា ហើយបន្ទាប់មកចុះថយម្តងបន្តិចៗ។ ក្នុងឧទាហរណ៍ដែលនិយាយនេះ គឺកន្លះលីត្រដំបូងមានកម្រិតដល់៧០អង្សា។ គេដឹងដោយប្រើកែវស្ទង់ គឺថាគេចាក់ស្រាបន្តិចដែលហូរចេញមកទៅក្នុងបំពង់មួយ ហើយយកកែងស្ទង់នោះទៅជ្រលក់ដើម្បីមើលលេខដែលចេញមក ។ លុះចំណុះទាំងមូលដែលបញ្ចូលលាយគ្នាទៅ ធ្លាក់ចុះមកដល់៤០អង្សា គេបញ្ចប់ការចំហុយនៅពេលនោះ ព្រោះនេះជាកម្លាំងស្រាសដែលចាត់ទុកថាត្រឹមត្រូវ។ ការប្រើប្រាស់ និងវប្បធម៌ ស្រាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវប្បធម៌ខ្មែរ។ ក្នុងពិធីបុណ្យប្រពៃណី ស្រាសអាចសម្រាប់ទទួលភ្ញៀវ ឬសម្រាប់សែនព្រេនក្នុងពិធីបុណ្យផ្សេងៗផងដែរ។ ក្នុងពិធីអាពាហ៍ពិពាហ៍ គេក៏ប្រើស្រាសដើម្បីទទួលភ្ញៀវ វាសម្រាប់បំពងបរិយាកាសក្នុងពិធីមង្គលការ។ ការជួបជុំគ្រួសារ ជាពិសេសតាមតំបន់ជនបទ ការផឹកស្រាសជុំគ្នាជាមួយសាច់ញាតិមិត្តភក្តិ គឺជាទម្លាប់ វាជួយបង្កើនភាពស្និទ្ធស្នាល។ ជាថ្នាំបុរាណ ពេលខ្លះ ស្រាសត្រូវបានគេយកទៅលាយជាមួយឱសថបុរាណ ព្រោះវត្ថុធាតុទាំងនេះសម្រាប់ព្យាបាលជម្ងឺផងដែរ។ ទោះបីជាបច្ចុប្បន្នមានភេសជ្ជៈស្រាបៀរ ឬស្រាផ្សេងៗជាច្រើនក៏ដោយ ក៏ស្រាសនៅតែរក្សាបាននូវតម្លៃវប្បធម៌ និងប្រពៃណីរបស់ខ្លួនក្នុងសង្គមខ្មែរ។